រឿង "ក្អែកមួយជាក្អែកដប់" គឺជារឿងព្រេងនិទានខ្មែរមួយដ៏ល្បីល្បាញ ដែលមានបង្កប់អត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ។ រឿងនេះនិយាយអំពីបុរសពីរនាក់ដែលមានល្បិចកលរៀងៗខ្លួន គឺ អាខិល និង អាខូច។ អ្នកនិពន្ធបានបង្ហាញពីល្បិចកលរបស់មនុស្សដែលចេះបោកប្រាស់អ្នកដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ តួអង្គអាខិល និងអាខូច តំណាងឲ្យមនុស្សដែលមានចិត្តលោភលន់ មិនចេះស្កប់ស្កល់ ហើយទីបំផុតក៏វិនាសខ្លួនឯង។ កាលពីព្រេងនាយមានបុរស២នាក់ម្នាក់ឈ្មោះថាអាខិលហើយ ម្នាក់ឈ្មោះថាអាខូចបុរសទាំងពីររស់នៅស្រុកទីទៃពីគ្នាហើយមានគំនិតដោយខ្លួន។ ដោយអាខូចបានជុះអាចម៏ដាក់១ពាង ហើយយកអាចម៏ល័ក្ខបិទភ្ចិតយ៉ាងល្អមិនឱ្យក្លិនចេញក្រៅបាន។ ចំណែកអាខិលធ្វើកាំបិត ១ផ្លែ ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ បន្ទាប់មកអាខិលស្ពាយកាំបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អាខិលទៅពីនេះ អាខូចមកពីនោះបានជួបគ្នាកណ្ដាលផ្លូវ ដោយអាខូចពពាយនាយថា“អ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសារផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់។ អាខិលឆ្លើយថា “ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរទេ?។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា “ដូរក៏ដូរ ”។ អាខិលប្រគល់ដាវឱ្យអាខូចហើយអួតថា “ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង។ បើត្រូវការម្ដងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្ដាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្ហូបណាស់ កុំអីខ្ញុំមិនដូរទេ។ អាខូចក៏ប្រគល់ពាងអាចម៏ទៅឱ្យអាខិលហើយហាមថា“ផ្អកខ្ញុំក៏នឹងដែរដល់ពេលស៊ីចាំបើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែងក្រែងវាស្អុយស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញជីដូនជីតា បានតែខ្វាស៊ីនៅ”។ រួចអ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន ហើយតឿនប្រពន្ធថាឲ្យដាំបាយព្រោះខ្លួនបានផ្អក។ អាខិលបានប្រាប់ប្រពន្ធថាបានមកពីការដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់។ ប្រពន្ធក៏ពេញចិត្ដនឹកថា “ប្ដីចេះ ធ្វើកាំបិតដូរផ្អក” ស្ទុះភ្លែតទៅលាងចានដួសបាយហើយកាន់កាំបិតយ៉ាងកំរិលក៏កិលទៅជិតពាងផ្អកយកកាំបិតគាស់អាចម៏ល័ក្ខនោះ។ ប្រពន្ធបើកឡើងហើយលូកបាន១ក្ដាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល។ បន្ទាប់មកក៏ងើបមុខឡើងលើ់ថា“យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏ គ្មានឆ្អឹង គ្មានសាច់ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?។ ចំណែកប្ដីថាក្រែងផ្អកធ្វើចេញពីត្រីពោក៏ថាបាន។ ប្រពន្ធក៏លូកកូរាវរកក្បាល លូកបានពាក់កណ្ដាលក្អួតចង្អោរជាង២០វក។ ក្រោយមកក៏ដឹងជាក់ថាជាអាចម៏មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើមព្រមទាំងឆ្អើមលេបបាយមិនរួចទៀតផង។ និយាយពីអាខូចត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ ប្រពន្ធថា “អាចម៏មួយពាងដូរបានដាវ១ដែរ ” ។ ស្រាប់តែពេលនោះខឹងនឹងឆ្កែវាច្រាសស្លឹកគ្រៃ កន្ដ្រាក់ដាវនោះលោតដល់ដីបំរុងនឹង កាប់ឆ្កែសំលាប់ ក៏ចាប់ដកដាវហូតចេញមកឃើញផ្លែដាវនេះខ្លីកំប៉ិច។ រួចក៏បានរត់ឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសើចទាំងពីនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញអានេះស្មើនឹងខ្លួនទើបចង់ទៅបបួលវាធ្វើសំឡាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ។ លុះទៅប្រទះនឹងអាខិលដើរពីនាយសើចពព្រាយនិយាយសួរថា“ឯងទៅណា? ”។ អាខិលឆ្លើយ ថាខ្លួនមកសុំឯងធ្វើសំឡាញ់នឹងគ្នាក្រែងបានរកស៊ីជាមួយ។ ទាំងពីរនាក់នោះក៏បានរាប់គ្នាធ្ចើជាសម្លាញ់នឹងគ្នា ហើយក៏សុខចិត្ដដើរពីនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ដែលចាស់ជរាឈឺស្លាប់ដែលគេដាក់ក្នុងក្ដារមឈូសបំរុងបូជាថ្ងៃស្អែក។ ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា ពេលនោះអ្នកទាំងពីរក៏ស៊ើបសួរអ្នកដើរខាងក្រៅថា “អ្នកណាស្លាប់បានជាគេយំ?”គេប្រាប់ថា “មហាសេដ្ឋីស្លាប់។ ពួកគេទាំងពីរនាក់គិតគ្នាថា ត្រូវក្លែងសំបុត្រ១ច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឱ្យមកយកទ្រព្យដោយបន្លំលបចូលដេកក្នុងមឈូសពីលើខ្មោចសេដ្ឋី។ ម្នាក់ទៀតទៅបន្លំដេកខាងក្នុងមឈូសហើយអ្នកនៅជិតមិនបានឃើញទេ ដ្បិតម្នាក់"ខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម៍កូនចៅតូចធំរវល់តែយំសោក។ ដោយអាខូចដើរមកពីធ្វើសំបុត្រក្លែង កាន់ដើរទៅសំដែងសូត្រធម៌ឱ្យគេស្ដាប់ថាសំបុត្រពីមហាសេដ្ឋីមកប្រាប់ថា ចៅខូចកំសត់តាំងជាកូនធម៍ឲ្យទៅយករបស់ទ្រព្យទុកចាយឱ្យសប្បាយចិត្ដចុះ។ ទោះជាយ៉ាងណាកូនចៅប្រុសស្រីគេមិនសុខចិត្ដ ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខាពីសេដ្ឋី។ ពេលនោះអាខូចបានសន្យានឹងអស់កូនចៅឲ្យទៅហៅទៅសួរសេដ្ឋីចុះ បើលោកស្ដីនោះគេនិយាយជាការពិត បើលោកស្ងៀមនោះគេក្លែងបញ្ឆោតទេ។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក តែត្រូវអាខិលឆ្លើយថាពីខាងក្នុងមកថា “អើ! ”កូនសួរថា “ឪពុកបានឱ្យកូនធម៌មកយករបស់មែនឬ?” ។ អាខិលបានឆ្លើយថាគេជាកូនធម៌របស់ខ្លួន ឈ្មោះអាខូចវាមកហើយឬ។ កូនសេដ្ឋីក៏ឆ្លើយថាគេមកហើយ បន្ទាប់មក អាខិលថាឲ្យយករទេះមួយធំក្របី មួយនឹមទឹមរទេះ នោះហើយយកមាសប្រាក់កែវកងសំពត់អាវ វាល់ផ្ទុកក្នុងរទេះល្មមតែក្របីនោះអូសរួច។ រឿងនេះបានធ្វើឲ្យកូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូច ក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅអស្ចារ្យឥឡូវ នឹងបើក្ដារឱ្យច្បាស់ការ។ ប៉ុន្តែកាលពីបុរាណចាស់ៗហាមប្រាមថា មើលមុខខ្មោចមិនបានខ្លាចដេកយប់មមើមមាយ ម្លោះហើយក៏ជឿជាក់។ កូនចៅប្រុសស្រីបានយកសំពត់ អាវស្លៀកពាក់ និងកន្ទេលពូកខ្នល់ខ្នើយហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤ក្រឡ អង្ករ៥ការុង ដាក់ផ្លុកទៅឱ្យអាខូចអាខិល។ ព្រមទាំងយករទេះយ៉ាងធំទាំងយំទឹកភ្នែក ឱ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុសហើយក៏ដឹក ក្របី១នឹមទឹមរទេះប្រគល់ទៅឱ្យអាខូច។ អាខូចត្រេកអរឡើងបរទេះចេញទៅដោយអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្ដព្រោះត្បិតខឹងនិងស្ដាយរបស់ទ្រព្យ។ បន្តិចអាខិលក៏លួចរត់ចេញតាមទៅបន្ដិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយប៉ុន្តែមិនហ៊ានឈប់ខ្លាចមានចោរទើបរត់ទៅសុំបាយគេ។ អាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវ យកមកលាយបាយឲ្យពុល ស្លាប់អន្តរាយ នឹងយកទ្រព្យរបស់នោះតែម្នាក់ឯង ។ ឯអាមួយនៅ ចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុងឱ្យត្រូវម្នាក់ទៀតស្លាប់អាល់នឹងយកទ្រព្យតែម្នាក់ឯងដែរដូចគ្នា។ វេលានោះអាមួយទៅសុំបាយគេស៊ីៗរួចហើយសុំំមួយចានផ្ញើរសំឡាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឱ្យមានទាំងត្រីអាំងផង។ រួចក៏លាគេដើរចេញមក ហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់បាត់ទៅ។ រីឯម្នាក់ទៀតដើរទាំងប្រញាប់ចាប់យក បាយយកមកស៊ីមិនដឹងថាមានថ្នាំពុលបន្ទាប់មកក៏ពុលស្លាប់ទាំងពីរនាក់អស់ទៅ។ ចំពោះក្របីនោះក៏អូសរទេះទាំងទ្រព្យសម្បត្តិនោះចូលក្នុងព្រៃទៅជ្រកក្នុងទឹកដាច់ខ្សែទាមរួចក៏ដេកត្រាំទឹកនៅទីនោះអស់ទៅ។ លុះដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកភ័យអរផងថាអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេ។ ដូច្នេះគាត់លៃលកគិតថាយកទៅធ្វើជារបស់ខ្លួនប៉ុន្តែក្រែងពុំបានសុខក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់រួចត្រឡប់ទៅផ្ទះវិញ ។ ហើយក៏ពិសោធន៏មាយាទប្រពន្ធ ដោយគិតថា “បើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួន បើនិយាយមិនចេះលាក់អាចនិងបាត់បង់ទ្រព្យទាំងអស់នោះ។ បន្ទាប់មកគិតហើយថាទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថា “អញជុះអាចម៍មិញៗ មានសត្វក្អែកមួយ ហើរចេញមក។ តែឯងអាណិតបិទមាត់ឱ្យឈឹង កុំឱ្យនរណាគេដឹង មួយជាពីរ តែចូលត្រចៀកគេវាបែកការណ៍អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយគ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាង ឬយកទៅដាក់គុក” ។ ចុងបញ្ចប់សាច់រឿងបុរសនោះក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេច។ ស្តេចទ្រង់ព្រះរាជទានឱ្យបុរស នោះពាក់កណ្ដាលៗដាក់ឃ្លាំង។ សរុបមករឿងនេះគឺជាការដាស់តឿនដល់មនុស្សឲ្យចេះរស់នៅដោយសុចរិត ស្មោះត្រង់ និងមិនគួរប្រព្រឹត្តអំពើបោកប្រាស់ឬលោភលន់ឡើយ។